ទំនៀមទំលាប់និងរបៀបក្នុងការច្រៀងខារ៉ាអូខេ ទទួលបានការពេញនិយមយ៉ាងសម្បើមក្នុងចំណោមប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ វាបានក្លាយជាទម្រង់នៃការកម្សាន្ត សាមញ្ញតែមានឥទ្ធិពលបំផុតមួយដែលមិនអាចខ្វះបានក្នុងពិធីជួបជុំ។ មនុស្សគ្រប់វ័យ មិនថាចាស់ ក្មេង ប្រុស ស្រី សុទ្ធតែចូលចិត្តការច្រៀងខារ៉ាអូខេ។ ការច្រៀងខារ៉ាអូខេបានក្លាយជាសកម្មភាពលំហែកាយដ៏ពេញនិយម និងមានប្រសិទ្ធភាពមួយផងដែរ។ ការពេញនិយមនេះបានរីករាលដាលយ៉ាងឆាប់រហ័សពីទីក្រុងរហូតដល់ជនបទ ដាច់ស្រយាល។ វាជាវិធីមួយដ៏មានប្រសិទ្ធភាពដើម្បីបំបាត់ភាពតានតឹង និងភាពនឿយហត់ពីការងារប្រចាំថ្ងៃ។ ចំពោះ ការច្រៀងខារ៉ាអូខេនៅផ្ទះ គឺជាទិដ្ឋភាពធម្មតាដែលយើងឃើញជាញឹកញាប់ ពេលមានពិធីជួបជុំគ្រួសារ។ ក្រៅពីការច្រៀងខារ៉ាអូខេនៅផ្ទះ ហាងខារ៉ាអូខេឯកជនក៏មានវត្តមានច្រើនកន្លែង នៅតាមបណ្តាទីក្រុងធំៗ និងតាមខេត្តផងដែរ។ ហើយហាងខារ៉ាអូខេឯកជនក៏ទទួលបានការគាំទ្រខ្ពស់ ពីមហាជនស្ទើតែទូទាំងប្រទេសទៀតផង។ ហាងខារ៉ាអូខេឯកជនក៏បានក្លាយជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បានពីរបៀបរស់នៅប្រចាំថ្ងៃ និងវប្បធម៌ខ្មែរនាពេលបច្ចុប្បន្ន។ ខារ៉ាអូខេក៏បានដើរតួនាទីជាមធ្យោបាយភ្ជាប់ទំនាក់ទំនង ដ៏មានប្រសិទ្ធភាពខ្លាំងណាស់រវាងមនុស្សនិងមនុស្ស។ ក្នុងការជួបជុំគ្រួសារ វាជួយពង្រឹងចំណងទំនាក់ទំនង សេចក្តីស្រឡាញ់ និងភាពស្និទស្នាលរវាងសមាជិកគ្រួសារផងដែរ។ ចំពោះ ក្នុងពិធីចូលឆ្នាំថ្មី ការច្រៀងខារ៉ាអូខេតែងតែនាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអ៊ូអរ។ សម្រាប់ពិធីមង្គលការ ឬពិធីខួបកំណើត វាបង្កើតបរិយាកាសអ៊ូអរ រស់រវើក និងសប្បាយរីករាយ។ ការច្រៀងខារ៉ាអូខេជាសកម្មភាពមួយដែលអនុញ្ញាតឱ្យមិត្តភក្តិជួបជុំគ្នា និងចែករំលែកពេលវេលាល្អៗជាមួយគ្នាបានច្រើនផងដែរ។ ខារ៉ាអូខេបានជួយកាត់បន្ថយភាពស្ងៀមស្ងាត់ និងភាពអៀនខ្មាសសម្រាប់អ្នកចូលរួមដំបូងៗ។ អ្នកដែលចូលរួមក្នុងការច្រៀងខារ៉ាអូខេអាចបង្ហាញពីទេពកោសល្យរបស់ខ្លួនក្នុងការច្រៀងដោយសេរី និងមានទំនុកចិត្តបំផុត។ វាក៏ជាកន្លែងមួយដ៏ល្អសម្រាប់ការបង្កើតអនុស្សាវរីយ៍ ដ៏រីករាយ និងមិនអាចបំភ្លេចបានជាមួយគ្នាផងដែរ។ ឯការច្រៀងរួមគ្នាជួយបណ្ដុះស្មារតីសាមគ្គីភាព និងការសប្បាយរីករាយជាមួយគ្នាបានផងដែរ។ ខារ៉ាអូខេជាកន្លែងមួយដែលមនុស្សអាចបញ្ចេញអារម្មណ៍ តាមរយៈបទចម្រៀងដែលពួកគេពេញចិត្ត ឬច្រៀងផងដែរ។ ប្រជាជនខ្មែរចូលចិត្តច្រៀងចម្រៀងខារ៉ាអូខេដែលមានភាពសម្បូរបែប និងគ្រប់រសជាតិ។ ចម្រៀងមរតកដើម របស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត តែងតែត្រូវបានគេជ្រើសរើសច្រៀងជាញឹកញាប់។ ហើយការច្រៀងចម្រៀងសម័យថ្មី ដូចជាបទញាក់កន្ត្រាក់អារម្មណ៍ ឬបទយឺតៗ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅផងដែរ។ ចំពោះ ចម្រៀងប្រពៃណី ដូចជាបទកន្រ្តឹម ឬសារ៉ាវ៉ាន់ ក៏តែងតេជាជម្រើសសម្រាប់អ្នកចូលចិត្តច្រៀងផងដែរ។ អ្នកខ្លះក៏ចូលចិត្តច្រៀងចម្រៀងបរទេស ជាពិសេសបទល្បីៗ ឬបទដែលកំពុងពេញនិយមខ្លាំង។ ប្រភេទចម្រៀងមនោសញ្ចេតនា ក៏ជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចង់បញ្ចេញអារម្មណ៍សោកសៅផងដែរ។ មិនថាបទចាស់ ឬបទថ្មីនោះទេ គឺសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួន ទៅតាមរសនិយមរបស់អ្នកច្រៀង។ ជម្រើសបទចម្រៀងដ៏សម្បូរបែបនេះបង្ហាញពីរសនិយមចម្រុះ របស់ប្រជាជនខ្មែរយើង។ កម្មវិធីខារ៉ាអូខេតែងតែបន្តបន្ថែមបទចម្រៀងថ្មីៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារ។ ការបន្ថែមចម្រៀងថ្មីៗធ្វើឱ្យការច្រៀងខារ៉ាអូខេមិនចេះធុញទ្រាន់ និងកាន់តែទាក់ទាញសម្រាប់អ្នកដែលចូលចិត្តក្នុងការច្រៀងផងដែរ។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា បានធ្វើឱ្យការច្រៀងខារ៉ាអូខេកាន់តែងាយស្រួលជាងមុន។ ឥឡូវនេះយើងអាចច្រៀងខារ៉ាអូខេបានដោយគ្រាន់តែមានទូរទស្សន៍ឆ្លាតវៃ ភ្ជាប់អ៊ីនធឺណិតគឺបានហើយ។ ទូរស័ព្ទដៃ ភ្ជាប់ជាមួយ Speaker Bluetooth ក៏អាចប្រើសម្រាប់ច្រៀងខារ៉ាអូខេបានផងដែរ។ ទាំងនេះបានធ្វើឲ្យប្រព័ន្ធខារ៉ាអូខេនៅផ្ទះកាន់តែមានគុណភាពសំឡេងល្អ និងសម្បូរបទចម្រៀងជាច្រើនប្រភេទ។ ចំណែក ម៉ៃក្រូហ្វូនឥតខ្សែត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។ កម្មវិធីខារ៉ាអូខេតាមទូរស័ព្ទដៃ ក៏កំពុងពេញនិយមផងដែរសម្រាប់អ្នកដែលចូលចិត្តច្រៀង។ ហើយការប្រើប្រាស់អ៊ីនធឺណិត ជួយឱ្យយើងអាចស្វែងរកបទចម្រៀងបានគ្រប់ប្រភេទ និងគ្រប់ភាសា។ ចំពោះសម្ភារៈខារ៉ាអូខេវិញ មានតម្លៃសមរម្យជាងមុនច្រើន ដែលធ្វើឱ្យមនុស្សភាគច្រើនអាចទិញយកមកប្រើប្រាស់បាន។ តម្លៃសមរម្យ និងភាពសម្បូរបែបនៃខារ៉ាអូខេ បានធ្វើឱ្យខារ៉ាអូខេអាចប្រើប្រាស់ដោយមនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។ ភាពងាយស្រួលនេះបានជួយជំរុញឲ្យមានការច្រៀងកាន់តែច្រើន ព្រមទាំងមានការរីករាលដាល និងមានការពេញនិយមទៀតផង។ ខារ៉ាអូខេបានចាក់ឫសយ៉ាងជ្រៅក្នុងប្រពៃណីនៃការជួបជុំក្នុងសង្គមខ្មែរពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាមានការរីកចម្រើននៃការច្រៀងខារ៉ាអូខេយ៉ាងណាក៏ដោយ ក៏តម្លៃប្រពៃណីនៅតែរក្សាបានយ៉ាងល្អដដែល។ ឯការច្រៀងរួមគ្នានេះបានបង្ហាញពីវប្បធម៌សាមគ្គីភាព និងការចែករំលែករបស់ខ្មែរយើង។ ខារ៉ាអូខេបានវិវត្តន៍ពីការច្រៀងនៅឯហាងមកដល់ផ្ទះសម្បែងដែលជាទីកក់ក្តៅបំផុត។ វាក៏ជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីការប្រែប្រួល និងការអភិវឌ្ឍនៃរបៀបរស់នៅក្នុងសង្គម។ ទាំងយុវជន និងមនុស្សចាស់ នៅតែបន្តរីករាយជាមួយខារ៉ាអូខេ ដោយមិនប្រកាន់វ័យនោះឡើយ។ ការរីកចម្រើននេះបានធ្វើឱ្យការកម្សាន្តកាន់តែទំនើប ទាន់សម័យ និងមានភាពទូលំទូលាយ។ ការច្រៀងខារ៉ាអូខេ មិនត្រឹមតែជាការច្រៀងនោះទេ តែក៏ជាការចែករំលែកសេចក្តីរីករាយ និងសុភមង្គលជាមួយគ្នាដ៏ល្អបំផុត ហើយទំនៀមទម្លាប់ដ៏ល្អមួយនេះនឹងបន្តរីកចម្រើន និងត្រូវបានគេទទួលស្គាល់ជានិច្ចនៅថ្ងៃអនាគត។